កាលពីបុរាណ មានបុរសម្នាក់ដែលជាមនុស្សល្អត្រឹមត្រូវ ហើយមិនថាគាត់ទៅទីប្រជុំណាក៏ដោយ មនុស្សតែងតែរាប់អានគាត់ថាជាមនុស្សមានប្រាជ្ញា ដែលចេះខុសត្រូវល្អអាក្រក់ និងជាមនុស្សសុចរិត។ អ្នកភូមិជិតខាងតែងតែអញ្ជើញបុរសនោះមកធ្វើជាប្រធាននៅពេលមានរឿងធំដុំ ដើម្បីសុំយោបល់ ឬឲ្យជួយដោះស្រាយរឿងស្មុគស្មាញ។ ថ្ងៃមួយក្នុងរដូវប្រាំង បុរសនោះបានបបួលបុរសពីរនាក់ទៀតដែលនៅផ្ទះក្បែរគ្នាថា បងអើយ! ខែនេះយើងទំនេរនៅផ្ទះ ស៊ីបាយហើយដើរត្រែតត្រតធ្វើអ្វី រវល់តែឲ្យប្រពន្ធបម្រើ។ បើយើងនាំគ្នាទៅរកឃ្មុំយកក្រមួន និងទឹកវាលក់ ប្រហែលជាមានប្រយោជន៍ជាង គ្រាន់បានលុយកាក់ទិញខោអាវស្លៀកពាក់ និងប្រដាប់ប្រដាប្រើប្រាស់ខ្លះ។ បុរសទាំងពីរនាក់នោះបានយល់ព្រមទៅជាមួយ ប៉ុន្តែក្នុងចំណោមអ្នកទាំងពីរនោះ ម្នាក់ជាមនុស្សចេះស្តាប់បង្គាប់។ រីឯម្នាក់ទៀតជាមនុស្សរឹងរូស មិនសូវចេះស្តាប់ ឬត្រងត្រាប់ពាក្យប្រៀនប្រដៅទេ។ ពេលទៅដល់ព្រៃ ពួកគេបានឃើញខ្ទមអ្នកតាមួយ ដែលអ្នកថ្មើរព្រៃតែងបូជាដើម្បីសុំបើកផ្លូវចូលព្រៃមុននឹងចូល។ ពេលមកដល់ជិតកន្លែងអ្នកតានោះ អ្នកទាំងបីនាក់បាននាំគ្នាធ្វើជំរំឈប់សម្រាកបន្តិចសិន ដើម្បីយកកម្លាំងដើរបន្តទៅមុខទៀត។ នៅថ្ងៃនោះ ពួកគេបានរកឃ្មុំមួយសំបុកដែលមានក្រមួន១២តម្លឹង ហើយក៏ត្រឡប់មកជំរំវិញ ហើយនាំគ្នាដាំបាយដុតត្រីបរិភោគ។ ប៉ុន្តែមុននឹងបរិភោគ ពួកគេបានចាប់បាយ និងត្រីខ្លះដាក់លើស្លឹកឈើថ្វាយអ្នកតា ដើម្បីសុំសេចក្តីសុខសប្បាយ និងសុំឲ្យរកឃ្មុំបានដូចបំណង។ បុរសម្នាក់ដែលរឹងរូសនោះ ឃើញអ្នកទាំងពីរនាក់សែនអ្នកតា ក៏នឹកក្នាញ់ក្នុងចិត្ត តែមិននិយាយស្តី។ លុះព្រឹកឡើង មុននឹងចេញទៅរកឃ្មុំទៀត ពួកគេបាននាំគ្នាដាំបាយស៊ី ហើយចាប់បាយបេះត្រីដាក់ថ្វាយអ្នកតាដូចថ្ងៃមុនទៀត។ បុរសរឹងរូសនោះទើសចិត្តណាស់ ទ្រាំអត់ពុំបាន ក៏និយាយគំរោះគំរើយថា "មិនដឹងជាថ្វាយអ្វីក៏ថ្វាយម្ល៉េះទេ! ត្រីតិចហើយដណ្តើមបេះយកទៅដាក់ចោលទៀត តើដាក់ឲ្យអាណាស៊ី!"។ និយាយហើយ ក៏ងើបដើរទៅយកបាយ និងត្រីរុកបញ្ចុកមាត់អ្នកតា ហើយនិយាយបែបចង់បញ្ជោះឲ្យអ្នកដែលដាក់ថ្វាយនោះផងថា "ហឺ ស៊ីទៅអ្នកតា! ។ ពីមុនថាគេមិនដាក់ឲ្យដល់មាត់ ឥឡូវអញដាក់ដល់មាត់ហើយ ម្តេចក៏មិនស៊ីទៅ ឃើញទុកឲ្យតែស្រមោចជញ្ជូនលាន់ ម្តងនេះបើមិនស៊ីឲ្យអញឃើញផងទេ ក្រោយៗអញលែងឲ្យទៀតហើយ កុំសង្ឃឹម!"។ អ្នកពីរនាក់ទៀតឃើញបុរសនោះធ្វើការមិនគប្បី ក៏នៅស្ងៀម រួចបបួលគ្នាចេញដំណើរទៅ។ ក្នុងថ្ងៃនោះ គ្មានរកឃ្មុំបានមួយសំបុកសោះ ព្រោះបុរសរឹងរូសនោះរវល់តែចុកពោះរមូលខ្លួន ដើរមិនរួច ទាល់តែសែងរហូតមកដល់ជំរំវិញ។ មកដល់ហើយ នាំគ្នាធ្វើដូចម្តេចក៏ជំងឺនោះមិនស្រាន្ត។ លុះដល់ពេលកម្លាំងកាន់តែតិចទៅ បុរសឈឺនោះនិយាយនឹងសំឡាញ់ទាំងពីរថា "ចូរឯងចែកក្រមួនឲ្យអញមួយភាគផង ត្បិតអញក៏បានទៅរកជាមួយឯងដែរ"។ បុរសពីរនាក់ឆ្លើយថា "ឯងចង់បានក្រមួនយកមកធ្វើអ្វី! បើឯងជិតស្លាប់ទៅហើយយ៉ាងនេះ"។ បុរសឈឺនោះឆ្លើយវិញថា "អញយកទៅបាន ឲ្យតែឯងចែកមក ឆាប់ឡើង! បើឯងមិនឲ្យអញទេ តើអញបានអ្វីបំភ្លឺផ្លូវសម្រាប់ដើរចេញពីព្រៃនេះរួច" ។ ឮដូច្នោះ បុរសសំឡាញ់ទាំងពីរនាក់ក៏នាំគ្នាថ្លឹងក្រមួនចែកជាបីភាគស្មើគ្នា។ ហើយពួកគេបានយកស្លឹកឫស្សីងាប់ប្រវែងមួយមកប្រឆេះ ហើយយកក្រមួនមួយចំណែកទម្ងន់ប្រហែលជាបួនតម្លឹងតាមស្មានមកលៃជាបួនភាគ យកបីភាគលញ់ធ្វើជាទៀន។ ក្រមួននៅសល់មួយភាគទៀត គេយកស្លឹកត្រែងស្ងួតមកធ្វើជាប្រឆេះ និងលញ់ទៀនរាយបួនទៀត។ បន្ទាប់មក ពួកគេបានកាច់មែកឈើមកដាក់គងលើមាត់ត្រឡោកទឹកដែលយកទៅតាមខ្លួន យកទៀនធំបិទនឹងឈើនោះ ដើម្បីកុំឲ្យក្រមួនស្រក់ចោលទៅដី ហើយយកទៀនរាយបួនទៀតបិទនៅមាត់ត្រឡោក។ លុះអុចទៀនរួច ក៏ឱននិយាយដាក់ត្រចៀកបុរសឈឺថា "នែសំឡាញ់! ចំណែកក្រមួនឯង អញធ្វើជាទៀនអុជឲ្យឯងហើយ ចូរឯងទទួលយកទៅតាមខ្លួន គ្រាន់ជាពន្លឺផ្លូវចេញពីព្រៃនេះទៅចុះ!" បុរសឈឺទទួលថា "អឺ!" ហើយក៏ដាច់ខ្យល់ស្លាប់ទៅ។ បុរសជាមិត្តក៏នាំគ្នារកអុសមកដុតខ្មោចនោះ ហើយនាំគ្នាវេចខ្ចប់ធាតុយកមកឲ្យប្រពន្ធ ដោយប្រាប់តាមដំណើរតាំងពីរឿងឈឺ ដល់រឿងចែកក្រមួន។ តែមកដល់ត្រង់នេះ ប្រពន្ធនៃសពមិនព្រម ដោយអាងថា "ប្តីខ្លួនស្លាប់ទៅហើយ តើអាចយកក្រមួនទៅផងម្តេចបាន?"។ បុរសសម្លាញ់ទាំងពីរនាក់ពន្យល់យ៉ាងដូចម្តេច ក៏នាងនោះនៅតែមិនព្រម និងទទូចចង់យកចំណែកក្រមួន តាំងពីថ្ងៃរហូតដល់យប់ ទាល់តែនាំគ្នាទៅដេករៀងខ្លួនទៅ ។ និយាយពីប្រពន្ធបុរសស្លាប់ លុះដេកលក់ទៅ ក៏យល់សប្តិឃើញប្តីកាន់ទៀនដើរចូលមក ។ នាងក៏ស្រែកទាំងអរផងថា "អ្នកអើយ! គេមកប្រាប់ខ្ញុំថា អ្នកឯងស្លាប់ទៅហើយ ថែមទាំងបានចែកក្រមួនឲ្យទៅអ្នកផង ឥឡូវមានស្លាប់ឯណា! អ្នកមកវិញហើយតើ!" ។ ឯខ្មោចនោះឆ្លើយមកវិញថា "អញស្លាប់មែន, ហើយអញបានក្រមួនដែលគេចែកឲ្យនោះ ធ្វើជាទៀនអុជរកផ្លូវចេញមកផ្ទះ កុំអីមិនដឹងជាវង្វេងទៅធ្លាយឯណាទេ!" ។ ប្រពន្ធឮដូច្នោះ ក៏ស្ទុះទៅស្រវាឱបប្តី ភ្ញាក់ទាំងខ្លួនឡើង ទើបដឹងច្បាស់ថាខ្លួនយល់សប្តិ ។ លុះព្រឹកឡើង ក៏ទៅប្រាប់បុរសទាំងពីរតាមដំណើរយល់សប្តិ ហើយក៏ឈប់លែងឈ្លោះប្រកាន់ទៀតទៅ ។ អ្នកស្រុកដឹងរឿងដូច្នោះ ក៏ប្រកាន់ជឿថា "បើមនុស្សណាជិតស្លាប់ គេត្រូវតែយកទានកាលអុជឲ្យ ដើម្បីឲ្យខ្មោចនោះបានពន្លឺសម្រាប់បំភ្លឺផ្លូវដើរទៅរកឋានសុខ" ។